អាជីវកម្ម ឬអង្គភាពដែលមានគោលបំណងចម្បងក្នុងការព្យាយាមរកដំណោះស្រាយ និងកាត់បន្ថយបញ្ហាដូចជា ភាពក្រីក្រ កង្វះការអប់រំ ឬសុខភាព នៅក្នុងសង្គម ខណៈពេលដែលពួកគេក៏រកប្រាក់ចំណូលបានផងដែរ ត្រូវបានគេស្គាល់ថាជា សហគ្រាសសង្គម។ សហគ្រាសសង្គមរកប្រាក់ចំណូលតាមវិធីជាច្រើន ដែលស្រដៀងនឹងអាជីវកម្មធម្មតា ប៉ុន្តែប្រាក់ចំណូលនោះត្រូវបានវិនិយោគត្រឡប់មកវិញដើម្បីសម្រេចបានគោលដៅសង្គមរបស់ពួកគេ។ សហគ្រាសសង្គម គឺជាគំរូអាជីវកម្មដ៏ពិសេសមួយ ដែលរួមបញ្ចូលគ្នានូវគោលការណ៍នៃអាជីវកម្ម និងបេសកកម្មសង្គម។ សហគ្រាសសង្គមមិនដូចក្រុមហ៊ុនរកប្រាក់ចំណេញសុទ្ធសាធដែលផ្តោតតែលើប្រាក់ចំណេញនោះទេ តែដាក់បេសកកម្មសង្គមរបស់ពួកគេជាអាទិភាព។ វាខុសពីអង្គការក្រៅរដ្ឋាភិបាល ដែលពឹងផ្អែកជាចម្បងលើជំនួយឬការបរិច្ចាគ សហគ្រាសសង្គមបង្កើតប្រាក់ចំណូលដោយខ្លួនឯងតាមរយៈការលក់ផលិតផល ឬសេវាកម្ម។ ពួកគេមានលទ្ធភាពប្រតិបត្តិការដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើមូលនិធិខាងក្រៅ ដែលផ្តល់នូវនិរន្តរភាពរយៈពេលវែង។ ប្រាក់ចំណេញដែលបានមកពីសហគ្រាសសង្គម ជាទូទៅត្រូវបាន វិនិយោគត្រឡប់ ទៅក្នុងអាជីវកម្មវិញ ដើម្បីពង្រីកបេសកកម្មសង្គមរបស់ពួកគេ ឬដើម្បីបង្កើនផលប៉ះពាល់ជាវិជ្ជមានដែលពួកគេកំពុងបង្កើត។ វាមិនមែនប្រាក់ចំណេញទាំងអស់ត្រូវបានចែកចាយទៅម្ចាស់ភាគហ៊ុនដូចក្រុមហ៊ុនធម្មតានោះទេ។ សហគ្រាសសង្គមតែងតែប្រើប្រាស់វិធីសាស្រ្តច្នៃប្រឌិត និងដំណោះស្រាយទីផ្សារ ដើម្បីដោះស្រាយបញ្ហាសង្គម។ ពួកគេអាចបង្កើតផលិតផលថ្មី សេវាកម្មថ្មី ឬម៉ូតដែលចែកចាយថ្មីដែលជួយដល់ក្រុមគោលដៅរបស់ពួកគេ។ សហគ្រាសសង្គមអាចដំណើរការកសិដ្ឋាន ឬរោងចក្រផលិត ដែលផ្តល់ការងារ និងបណ្តុះបណ្តាលដល់មនុស្ស ហើយលក់ផលិតផលរបស់ពួកគេទៅកាន់ទីផ្សារ។ សហគ្រាសសង្គមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវាស់វែង និងរបាយការណ៍អំពីផលប៉ះពាល់សង្គមដែលពួកគេបានបង្កើត។ ការវាស់វែងផលប៉ះពាល់ជួយបំពេញបេសកកម្មរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ អាជីវកម្មកាហ្វេដែលជួយកសិករខ្នាតតូច ដែលអាចទិញគ្រាប់កាហ្វេពីកសិករខ្នាតតូចក្នុងតម្លៃសមរម្យ ផ្តល់ការបណ្តុះបណ្តាល និងធានាទីផ្សារលក់ជូនពួកគេ។ ហើយប្រាក់ចំណេញពីការលក់កាហ្វេ ត្រូវបានយកទៅអភិវឌ្ឍន៍សហគមន៍កសិករវិញ។ ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈមួយដែលផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជនងាយរងគ្រោះ ហើយគិតថ្លៃសេវាសិក្សាក្នុងកម្រិតទាប ឬផ្តល់អាហារូបករណ៍ដល់អ្នកខ្វះខាត។ ប្រាក់ចំណូលពីថ្លៃសិក្សា ត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់ប្រតិបត្តិការសាលា និងពង្រីកកម្មវិធីបណ្តុះបណ្តាល។ ក្រុមហ៊ុនមួយផលិត និងលក់ផលិតផលដែលធ្វើពីវត្ថុធាតុដើមកែច្នៃ ឬកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ដូចជាថង់កាត់បន្ថយប្លាស្ទិក ឬផលិតផលសំអាតដែលមិនប៉ះពាល់ដល់បរិស្ថាន។ ផ្នែកមួយនៃប្រាក់ចំណេញ ត្រូវបានប្រើប្រាស់សម្រាប់គម្រោងអភិរក្សបរិស្ថាន។ សហគ្រាសសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយឲ្យប្រសើរជាងមុន ដោយផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងនិរន្តរភាពចំពោះបញ្ហាសង្គមដ៏ស្មុគស្មាញ ខណៈពេលដែលរក្សាបាននូវសមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេ។ សហគ្រាសសង្គមដែលមានជំនាញពិសេសអាចផ្តល់សេវាកម្មប្រឹក្សាយោបល់ ឬបណ្តុះបណ្តាលដល់អង្គការផ្សេងទៀត ឬសហគមន៍ ដើម្បីបង្កើតប្រាក់ចំណូល។ ផលប៉ះពាល់វិជ្ជមានរបស់សហគ្រាសសង្គមនៅកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។ ទោះបីជាមានផលប៉ះពាល់វិជ្ជមានជាច្រើនក៏ដោយ ក៏នៅតែមានបញ្ហាប្រឈម និងផលប៉ះពាល់អវិជ្ជមានមួយចំនួនដែលតម្រូវឱ្យមានការយកចិត្តទុកដាក់។ សហគ្រាសសង្គមជាច្រើននៅកម្ពុជា បង្កើតឱកាសការងារសម្រាប់ប្រជាជនងាយរងគ្រោះ ដូចជាស្ត្រីជនបទ ជនពិការ អតីតអ្នកទោស ឬយុវជនដែលបោះបង់ការសិក្សា។ ពួកគេផ្តល់ការបណ្តុះបណ្តាលជំនាញ និងការងារដែលមានប្រាក់ខែសមរម្យ ដែលជួយឲ្យបុគ្គលទាំងនោះមានប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុនលក់សម្លៀកបំពាក់ដែលប្រើប្រាស់វត្ថុធាតុដើមដែលផលិតដោយនិរន្តរភាព និងផ្តល់ការងារដល់ស្ត្រីដែលរងគ្រោះ។ គ្លីនិកសុខភាពដែលផ្តល់សេវាថែទាំសុខភាពដែលមានតម្លៃសមរម្យសម្រាប់សហគមន៍ក្រីក្រ។ សាលារៀនដែលផ្តល់ការអប់រំគុណភាពខ្ពស់ក្នុងតម្លៃទាបសម្រាប់កុមារដែលគ្មានលទ្ធភាព។ សាលាសិល្បៈ ហ្វារពន្លឺសិល្បៈ នៅបាត់ដំបង មិនត្រឹមតែបណ្តុះបណ្តាលសិល្បៈសៀក រោងល្ខោន តន្ត្រី និងសិល្បៈទស្សនីយភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារសម្រាប់សិល្បកររបស់ខ្លួនតាមរយៈការសម្តែងនៅកម្ពុជា និងក្រៅប្រទេសដែលជួយពួកគេមានចំណូលចិញ្ចឹមជីវិត។ មួយវិញទៀត មានសហគ្រាសផលិតផលសិប្បកម្មជាច្រើនដែលធ្វើការជាមួយសហគមន៍ជនបទ ដូចជាការផលិតកន្សែងក្រមា ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលផ្តល់ការងារផ្ទាល់ដល់ប្រជាជនមូលដ្ឋាន។ សហគ្រាសសង្គមជាច្រើនផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ឬជំនាញទន់ដល់បុគ្គលិករបស់ពួកគេ ដែលជួយបង្កើនសមត្ថភាពការងារ និងឱកាសការងារនាពេលអនាគត។ គម្រោងដូចជាហ្វេនស៍ អុីនធឺណេសិនណល តាមរយៈភោជនីយដ្ឋានមារុំឬរុំដេង ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច និងធ្វើម្ហូបដល់យុវជនងាយរងគ្រោះ ដែលជួយពួកគេទទួលបានការងារល្អប្រសើរ នៅក្នុងវិស័យទេសចរណ៍ និងម្ហូបអាហារ។ សហគ្រាសសង្គមមួយចំនួនផ្តោតលើការកែច្នៃសំរាម ការកាត់បន្ថយការបំពុល ឬការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ក្រុមហ៊ុនមួយចំនួនដែលផ្តោតលើការកែច្នៃប្លាស្ទិកទៅជាផលិតផលមានប្រយោជន៍ ឬការផលិតឥន្ធនៈជីវៈពីកាកសំណល់កសិកម្ម អាចជួយកាត់បន្ថយបញ្ហាសំរាម និងការបំពុលបរិស្ថាន។ សហគ្រាសសង្គមជាច្រើនជួយលើកកម្ពស់សិល្បៈ វប្បធម៌ និងផលិតផលប្រពៃណីរបស់កម្ពុជា ដែលជួយអភិរក្សបេតិកភណ្ឌ និងបង្កើតឱកាសសេដ្ឋកិច្ច។ ហាងលក់ផលិតផលសិប្បកម្មខ្មែរ ដូចជាសូត្រ គ្រឿងអលង្ការ ឬគំនូរ ដែលត្រូវបានផលិតដោយសហគមន៍មូលដ្ឋាន មិនត្រឹមតែជួយរក្សាបេតិកភណ្ឌប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណូលដល់សិប្បករទៀតផង។ ទោះបីជាមានផលវិជ្ជមានក៏ដោយ សហគ្រាសសង្គមក៏ប្រឈមមុខនឹងបញ្ហា និងអាចបង្កផលប៉ះពាល់អវិជ្ជមានមួយចំនួនផងដែរ។ សហគ្រាសសង្គមជាច្រើន ជាពិសេសនៅដំណាក់កាលដំបូង ត្រូវការជំនួយហិរញ្ញវត្ថុ ឬបច្ចេកទេសពីអង្គការក្រៅរដ្ឋាភិបាល ឬម្ចាស់ជំនួយ ដើម្បីចាប់ផ្តើមប្រតិបត្តិការ។ ប្រសិនបើជំនួយទាំងនោះត្រូវបានកាត់បន្ថយ ឬដកចេញ នោះសហគ្រាសអាចនឹងជួបការលំបាកក្នុងការបន្តដំណើរការ។ សហគ្រាសសង្គមដែលផ្តោតលើការបណ្តុះបណ្តាលជំនាញ អាចជួបបញ្ហាលំហូរសាច់ប្រាក់ ប្រសិនបើពួកគេមិនអាចបង្កើតប្រាក់ចំណូលគ្រប់គ្រាន់ពីសេវាកម្មរបស់ខ្លួន ហើយពឹងផ្អែកខ្លាំងលើមូលនិធិពីដៃគូអភិវឌ្ឍន៍។ សហគ្រាសសង្គមជាញឹកញាប់ផលិតផលិតផល ឬសេវាកម្មដែលមានគុណភាពខ្ពស់ ប៉ុន្តែអាចមានតម្លៃខ្ពស់ជាងផលិតផលធម្មតាដោយសារការចំណាយលើការបណ្តុះបណ្តាល ឬការគាំទ្រសង្គមដែលនាំឲ្យពួកគេពិបាកប្រកួតប្រជែង ក្នុងទីផ្សារបើកទូលាយ។ ហាងកាហ្វេសង្គមមួយ ដែលជួលបុគ្គលិកមកពីក្រុមងាយរងគ្រោះ អាចមានតម្លៃកាហ្វេថ្លៃជាងហាងកាហ្វេពាណិជ្ជកម្មធម្មតា ដោយសារការចំណាយលើការបណ្តុះបណ្តាល និងការគាំទ្របុគ្គលិក អាចធ្វើឲ្យពួកគេពិបាកទាក់ទាញអតិថិជន មួយចំនួនដែលផ្តោតលើតម្លៃ។ សហគ្រិនសង្គមជាច្រើនអាចមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហាសង្គម ប៉ុន្តែអាចខ្វះជំនាញគ្រប់គ្រងអាជីវកម្ម ហិរញ្ញវត្ថុ ឬទីផ្សារ។ ការខ្វះខាតជំនាញគ្រប់គ្រងអាជីវកម្មអាចរារាំងការរីកចម្រើន និងនិរន្តរភាពរបស់សហគ្រាស។ ម្ចាស់សហគ្រាសសិប្បកម្មមួយរូបដែលពូកែខាងផលិតសិប្បកម្ម ប៉ុន្តែខ្សោយក្នុងការគ្រប់គ្រងគណនី ឬទីផ្សារផលិតផល អាចនឹងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ឬមិនអាចពង្រីកអាជីវកម្មបាន។ ពេលខ្លះដោយសារការបណ្តុះបណ្តាលបុគ្គលិកថ្មី ឬការប្រើប្រាស់វត្ថុធាតុដើមមានកម្រិត ផលិតផល ឬសេវាកម្មរបស់សហគ្រាសសង្គមអាចមិនទាន់មានគុណភាព ឬស្តង់ដារខ្ពស់ដូចអាជីវកម្មពាណិជ្ជកម្មធំៗនោះទេ។ ផលិតផលកសិកម្មដែលដាំដោយសហគមន៍ជនបទ អាចមានគុណភាពប្រែប្រួលទៅតាមរដូវកាល ឬខ្វះបច្ចេកទេសថែទាំត្រឹមត្រូវ ដែលធ្វើឲ្យការប្រកួតប្រជែងជាមួយផលិតផលនាំចូលមានការលំបាក។ ពេលខ្លះ សហគ្រាសសង្គមអាចត្រូវបានគេរំពឹងទុកថានឹងដោះស្រាយបញ្ហាសង្គមដ៏ធំដោយប្រើប្រាស់ធនធានមានកម្រិត ដែលអាចបណ្តាលឲ្យមានការខកចិត្តប្រសិនបើគោលដៅមិនត្រូវបានសម្រេច។ សរុបមក សហគ្រាសសង្គមនៅកម្ពុជា កំពុងរួមចំណែកយ៉ាងធំធេងក្នុងការកសាងសង្គមមួយដែលប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ ការដឹងអំពីផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន ព្រមទាំងបញ្ហាប្រឈមទាំងនេះ គឺជារឿងសំខាន់ណាស់ ដើម្បីអាចផ្តល់ការគាំទ្រ និងអភិវឌ្ឍន៍ពួកគេឲ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពនាពេលអនាគត។